ការស្លៀកពាក់តាមរដូវកាលនៅប្រទេសកម្ពុជាគឺជាប្រធានបទដ៏សំខាន់មួយដែលគួរយល់ដឹង ដើម្បីធានានូវផាសុខភាព និងការគោរពវប្បធម៌ខ្មែរ។ ប្រទេសកម្ពុជាមានអាកាសធាតុក្តៅសើមស្ទើរពេញមួយឆ្នាំ ប៉ុន្តែមានការប្រែប្រួលខ្លះៗទៅតាមរដូវកាលសំខាន់ៗពីរគឺ រដូវប្រាំង និងរដូវវស្សា ដូច្នេះការជ្រើសរើសសម្លៀកបំពាក់ឱ្យបានត្រឹមត្រូវពិតជាសំខាន់សម្រាប់ការរស់នៅប្រចាំថ្ងៃ។ ការស្លៀកពាក់មិនមែនត្រឹមតែជាតម្រូវការធម្មតានោះទេ តែវាក៏បង្ហាញពីការសម្របខ្លួនទៅនឹងបរិស្ថាន និងការគោរពវប្បធម៌សង្គមរបស់យើងផងដែរ។ នៅក្នុងអំឡុងពេលរដូវក្តៅ ការស្លៀកពាក់ដែលផ្ដល់នូវផាសុខភាព និងការពារពីកម្ដៅថ្ងៃគឺជារឿងសំខាន់បំផុត យើងគួរជ្រើសរើសសម្លៀកបំពាក់ដែលផលិតពី ក្រណាត់ស្រាលៗ និងស្តើងៗ ដូចជា កប្បាស ឬ សូត្រជាដើម។ ក្រណាត់ស្តើងៗអនុញ្ញាតឲ្យស្បែកស្រូបខ្យល់អាកាសនិងជួយបញ្ចេញកម្ដៅបានឆាប់រហ័ស វាក៏ជួយកាត់បន្ថយអារម្មណ៍ថប់ដង្ហើម និងស្អុះស្អាប់ផងដែរនៅពេលអាកាសធាតុក្តៅខ្លាំង។ ក្នុងរដូវប្រាំង យើងគួរជ្រើសរើសពណ៌ស្រាលៗ ព្រោះវាជួយកាត់បន្ថយកម្ដៅ និងធ្វើឱ្យយើងមានអារម្មណ៍ត្រជាក់ស្រួល។ ការពាក់អាវដៃខ្លីជាជម្រើសល្អនៅពេលក្តៅខ្លាំង។ ក្នុងរដូវប្រាំង យើងក៏ត្រូវស្លៀកពាក់ឲ្យបានសមរម្យទៅនឹងប្រភេទការងាររបស់ខ្លួនផងដែរ។ យើងគួរស្លៀកពាក់ខោឫអាវវែងៗ ទើបជួយការពារស្បែកពីកម្ដៅថ្ងៃដោយផ្ទាល់ និងកាត់បន្ថយការរលាកស្បែកដោយសារកម្ដៅថ្ងៃបានយ៉ាងមានប្រសិទ្ធភាព។ ដើម្បីការពារក្បាល និងមុខពីពន្លឺព្រះអាទិត្យដ៏ខ្លាំងក្លា មួកធំៗ និងក្រមា គឺចាំបាច់ណាស់។ ក្រមាមិនត្រឹមតែជាគ្រឿងលម្អប៉ុណ្ណោះទេ តែវាក៏មានប្រយោជន៍សម្រាប់បាំងកម្ដៅថ្ងៃ ឬប្រើសម្រាប់គ្របស្មា និងក្បាលពេលចូលកន្លែងគោរពបូជាផងដែរ។ ចំពោះស្បែកជើងវិញ ស្បែកជើងផ្ទាត់ ឬ ស្បែកជើងបើកមុខ គឺជាជម្រើសដ៏ល្អបំផុត។ ស្បែកជើងទាំងនេះផ្ដល់នូវភាពងាយស្រួល និងត្រជាក់ជើង។ ស្បែកជើងកៅស៊ូ ក៏ជាជម្រើសដ៏ល្អសម្រាប់ភាពធន់ និងងាយស្រួលលាងសម្អាតនៅពេលមានធូលីដី។ ការស្លៀកពាក់ក្នុងរដូវវស្សា ទាមទារការប្រុងប្រយ័ត្នដើម្បីការពារពីទឹកភ្លៀង និងរក្សាភាពស្ងួត។ យើងគួរជ្រើសរើស ក្រណាត់ដែលមិនងាយជ្រាបទឹក ឬ ឆាប់ស្ងួត។ សម្រាប់រដូវវស្សា ក្រណាត់សំយោគខ្លះអាចជាជម្រើសល្អ ព្រោះវាមានលក្ខណៈសម្បត្តិធន់នឹងទឹក ប៉ុន្តែ ក្រណាត់កប្បាស ឬសូត្រស្រាលៗ ក៏នៅតែអាចប្រើបានដែរ ដរាបណាវាឆាប់ស្ងួតនៅពេលទទឹក។ វត្ថុដែលមិនអាចខ្វះបានសម្រាប់រដូវវស្សាគឺ អាវភ្លៀង ឬ ឆ័ត្រ។ ភ្លៀងអាចធ្លាក់មកភ្លាមៗដោយមិនបានត្រៀមខ្លួន ដូច្នេះការមានអាវភ្លៀង ឬឆ័ត្រជាប់ខ្លួនជានិច្ច អាចជួយការពារយើងពីការសើម។ អាវភ្លៀងត្រូវមានគុណភាពល្អនិងតូចល្មមដើម្បីងាយស្រួលដាក់តាមខ្លួនផងដែរ ។ ខោ ឬសំពត់វែងៗ នៅតែជាជម្រើសដ៏ប្រសើរសម្រាប់រដូវនេះ ប៉ុន្តែយើងគួរប្រយ័ត្នចំពោះការប្រឡាក់ភក់ ជាពិសេសនៅពេលដើរតាមផ្លូវដែលមានទឹកលិច ឬភក់។ ដើម្បីកុំឲ្យស្នាមប្រឡាក់ភក់មើលឃើញច្បាស់ពេក យើងគួរជ្រើសរើសសម្លៀកបំពាក់ដែលមានពណ៌ងងឹតបន្តិច។ ចំពោះស្បែកជើងវិញ ស្បែកជើងប៊ូតខ្លីៗ ឬ ស្បែកជើងបិទជិតដែលការពារការជ្រាបទឹក គឺជាជម្រើសដ៏ល្អបំផុត។ ស្បែកជើងប្រភេទនេះអាចជួយការពារជើងរបស់យើងពីការសើម និងប្រឡាក់ភក់នៅពេលយើងដើរឆ្លងកាត់ទឹក ឬភក់តាមដងផ្លូវ។ ជៀសវាងស្បែកជើងដែលស្រូបទឹក ឬពិបាកស្ងួត ព្រោះវាអាចបណ្ដាលឲ្យមានអារម្មណ៍មិនស្រួល និងអាចបង្កជាជំងឺផ្សិតជើងបាន។ ការរក្សាសម្លៀកបំពាក់អោយស្អាតអំឡុងរដូវវស្សាជាប្រយោជន៍សម្រាប់សុខភាព។ មិនថាស្ថិតក្នុងរដូវកាលណានោះទេ ការស្លៀកពាក់នៅប្រទេសកម្ពុជាគួរតែគិតគូរពី ការគោរពវប្បធម៌ ជាពិសេសនៅពេលទៅទស្សនាកន្លែងសាសនា ដូចជាវត្តអារាម ឬប្រាសាទបុរាណនានា។ យើងគួរ ស្លៀកពាក់ឲ្យបានជិតៗ ដោយពាក់អាវដែលមាន ដៃអាវគ្របស្មា និង ខោជើងវែង ឬសំពត់វែងដែលគ្របជង្គង់ ការស្លៀកពាក់បែបនេះបង្ហាញពីការគោរពចំពោះទីកន្លែងបូជានិងប្រពៃណីរបស់ខ្មែរ។ យើងគួរ ជៀសវាងសម្លៀកបំពាក់ខ្លីៗ ឬរឹបរាង ជាពិសេសពេលទៅកន្លែងសាធារណៈ ឬកន្លែងដែលទាមទារការស្លៀកពាក់សមរម្យ។ អ្នកធ្វើការត្រូវមានសម្លៀកបំពាក់ដែលសមនឹងបរិបទជាពិសេសនៅរដូវទាំងពីរ។ ស្លៀកពាក់តាមរដូវមិនមែនគ្រាន់តែសម្រាប់សម្រស់ទេ ប៉ុន្តែសំខាន់សម្រាប់សុខភាពផងដែរ។ ដូច្នេះ ការស្វែងយល់ពីរបៀបស្លៀកពាក់ឲ្យបានត្រឹមត្រូវតាមរដូវកាលនីមួយៗគឺជារឿងចាំបាច់។